បច្ចុប្បន្ន ការធ្វើការក្រៅម៉ោងបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់សិស្សនិស្សិតជាច្រើន។ ពួកគេអាចរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ការសិក្សា និងជីវភាពរស់នៅ។ ការងារក្រៅម៉ោងក៏ផ្ដល់ឱកាសឱ្យពួកគេទទួលបានបទពិសោធន៍ការងារជាក់ស្ដែង។ ពួកគេក៏អាចបង្កើនជំនាញទន់ និងពង្រីកបណ្ដាញទំនាក់ទំនងរបស់ពួកគេបានផងដែរ។ ក្នុងចំណោមការងារក្រៅម៉ោង ការងារដឹកជញ្ជូនអាហារ និងអីវ៉ាន់ កំពុងតែមានភាពរីកចម្រើនខ្លាំង។ សិស្សនិស្សិតអាចចុះឈ្មោះធ្វើជាអ្នកដឹកជញ្ជូនជាមួយក្រុមហ៊ុនតាមកម្មវិធីទូរស័ព្ទ ហើយអាចបត់បែនម៉ោងធ្វើការតាមពេលវេលាទំនេររបស់ខ្លួន។ ការងារនេះតម្រូវឱ្យមានយានយន្តផ្ទាល់ខ្លួន និងទូរស័ព្ទស្មាតហ្វូន។ វាក៏ជួយឱ្យពួកគេបានស្វែងយល់ពីភូមិសាស្ត្រ និងការប្រាស្រ័យទាក់ទងជាមួយអតិថិជនផងដែរ។ ក្រៅពីនេះ ការបង្រៀនគួរក្រៅម៉ោងក៏ជាជម្រើសល្អមួយសម្រាប់សិស្សនិស្សិតដែរ។ ជាពិសេសអ្នកដែលមានចំណេះដឹងផ្នែកណាមួយខ្លាំង គឺអាចធ្វើការងារនេះបាន។ ដោយពួកគេអាចបង្រៀនភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ ឬមុខវិជ្ជាផ្សេងៗទៀត។ ការងារបង្រៀនបែបនេះមិនត្រឹមតែជួយពួកគេពង្រឹងចំណេះដឹងផ្ទាល់ខ្លួនប៉ុណ្ណោះទេ។ ថែមទាំងជួយអភិវឌ្ឍជំនាញទំនាក់ទំនង ការពន្យល់ និងការគ្រប់គ្រងថ្នាក់រៀនផងដែរ។ ពួកគេអាចរកសិស្សបានតាមរយៈបណ្ដាញសង្គម មជ្ឈមណ្ឌលភាសា ឬការណែនាំពីមិត្តភក្តិ។ លើសពីនេះទៅទៀត មានការងារក្រៅម៉ោងផ្សេងៗជាច្រើនទៀតផងដែរ ដែលសិស្សនិស្សិតអាចធ្វើបាន។ ដូចជាការងារផ្នែកសេវាកម្មអតិថិជននៅហាងកាហ្វេ ភោជនីយដ្ឋាន ឬហាងលក់ទំនិញ។ ការងារផ្នែករដ្ឋបាលនៅការិយាល័យ ឬការងារជួយរៀបចំព្រឹត្តិការណ៍ផ្សេងៗក៏មានដែរ។ ការងារទាំងនេះផ្ដល់ឱកាសឱ្យពួកគេរៀនពីរបៀបធ្វើការជាក្រុម និងការគ្រប់គ្រងពេលវេលា។ ពួកគេក៏រៀនពីការដោះស្រាយបញ្ហា និងការសម្របខ្លួនទៅនឹងបរិយាកាសការងារពិតប្រាកដផងដែរ។ ទោះបីជាការងារក្រៅម៉ោងផ្ដល់អត្ថប្រយោជន៍ច្រើនក៏ដោយ សិស្សនិស្សិតគួរតែចេះបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ។ ការបែងចែកពេលវេលាត្រឹមត្រូវ រវាងការសិក្សា និងការងារ គឺជារឿងសំខាន់ណាស់។ វាជួយធានាបាននូវលទ្ធផលល្អទាំងក្នុងការសិក្សា និងការងារ។